ការរស់នៅក្នុងសង្គមមួយដែលមានសុភមង្គល លុះត្រាតែពួកយើងរួមគ្នាបង្កើតបរិយាកាសរស់នៅដែលប្រកបដោយសុវត្ថិភាពខ្ពស់។ ការស្គាល់រាប់អានអ្នកជិតខាងជួយឱ្យយើងរស់នៅប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់ក្នុងសហគមន៍។ ទំនាក់ទំនងល្អរវាងផ្ទះមួយទៅផ្ទះមួយបង្កើតបានជាខ្សែក្រវាត់ការពារសន្តិសុខយ៉ាងរឹងមាំបំផុត។ សាមគ្គីភាពរវាងប្រជាពលរដ្ឋក្នុងភូមិជាមួយគ្នា រមែងជួយទប់ស្កាត់រាល់បញ្ហាមិនប្រក្រតីទាំងឡាយ។ ការជួបជុំគ្នានិយាយលេងកម្សាន្តនៅពេលល្ងាចបង្កើនភាពជិតស្និទ្ធ និងស្គាល់ចិត្តថ្លើមគ្នាទៅវិញទៅមក។ ភូមិឋានមានសេចក្តីសុខកាលណាអ្នករស់នៅក្បែរខាងចេះយោគយល់អធ្យាស្រ័យនិងស្រឡាញ់រាប់អានគ្នា។ ការឆ្លៀតពេលសួរសុខទុក្ខគ្នាទៅវិញទៅមកបង្កើតបានជាមនោសញ្ចេតនាដូចជាបងប្អូនបង្កើតក្នុងគ្រួសារតែមួយ។ ការផ្ដល់ជំនួយបន្តិចបន្តួចដល់អ្នកជិតខាងក្នុងគ្រាលំបាកស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ដ៏ល្អប្រពៃ។ ការញញឹមរកគ្នាជារៀងរាល់ព្រឹកបង្កើតនូវថាមពលវិជ្ជមាននិងភាពរីករាយពេញមួយថ្ងៃសម្រាប់មនុស្សគ្រប់គ្នា។ ការធ្វើដំណើរទៅទីឆ្ងាយជារឿងដែលត្រូវបារម្ភ ប៉ុន្តែការមានអ្នកជិតខាងល្អជួយកាត់បន្ថយក្តីកង្វល់ទាំងនោះ។ ការផ្ញើផ្ទះសម្បែងឱ្យអ្នកជិតខាងជួយមើលខុសត្រូវក្នុងពេលយើងរវល់ទៅខេត្តធ្វើឱ្យយើងធ្វើដំណើរដោយសប្បាយចិត្ត។ យើងត្រូវសង្កេតមើលផ្ទះក្បែរខាងដោយយកចិត្តទុកដាក់នៅពេលមិនឃើញម្ចាស់ផ្ទះនៅរយៈពេលច្រើនថ្ងៃ។ ការប្រាប់ដំណឹងដល់អ្នកជិតខាងមុនពេលយើងចាកចេញទៅឆ្ងាយដើម្បីឱ្យពួកគាត់បានដឹងនិងជួយឱ្យមានស្មារតីប្រុងប្រយ័ត្ន។ ការដឹងសុខទុក្ខគ្នាទៅវិញទៅមកជួយឱ្យសហគមន៍ទាំងមូលមានសាមគ្គីភាពនិងស្គាល់ពីស្ថានភាពទូទៅច្បាស់លាស់។ ការជួយបោសសម្អាតផ្លូវរួមមុខផ្ទះបង្ហាញពីការចូលរួមចំណែកធ្វើឱ្យភូមិឋានមានសោភ័ណភាពនិងអនាម័យល្អ។ ចរិតលក្ខណៈយោគយល់គ្នារបស់ប្រជាជនខ្មែរជួយឱ្យការរស់នៅជិតខាងគ្នាពោរពេញដោយស្នាមញញឹមជានិច្ច។ ការសួរសុខទុក្ខគ្នានៅពេលមានសមាជិកគ្រួសារអ្នកជិតខាងឈឺជួយសម្រាលទុក្ខលំបាកផ្លូវចិត្តបានមួយកម្រិត។ ការចែករំលែកម្ហូបអាហារបន្តិចបន្តួចទៅឱ្យគ្នាបង្ហាញពីវប្បធម៌នៃការចែករំលែកដ៏មានតម្លៃរបស់ខ្មែរយើង។ ការរក្សាសណ្តាប់ធ្នាប់និងមិនបង្កសំឡេងរំខានដល់អ្នកដទៃជាកាតព្វកិច្ចរបស់ពលរដ្ឋល្អគ្រប់រូបក្នុងភូមិ។ ការយល់ចិត្តគ្នាជារឿងសំខាន់ណាស់ក្នុងការរស់នៅជិតគ្នាដើម្បីជៀសវាងទំនាស់ផ្សេងៗដែលមិនគួរកើតមាន។ ការអញ្ជើញអ្នកជិតខាងចូលរួមកម្មវិធីបុណ្យទានផ្សេងៗជួយរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ការជជែកគ្នាពីបញ្ហាសន្តិសុខក្នុងភូមិជួយឱ្យគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្នចំពោះមុខសញ្ញាផ្សេងៗ។ ការកត់សម្គាល់ឃើញរបស់ប្លែកឬមនុស្សប្លែកមុខនៅក្បែរផ្ទះជិតខាងត្រូវប្រញាប់ផ្ដល់ដំណឹងដល់ពួកគាត់ភ្លាម។ ទុកចិត្តគ្នាទៅវិញទៅមកជួយឱ្យការរស់នៅប្រចាំថ្ងៃមានក្តីសុខនិងគ្មានការភ័យខ្លាចចំពោះការបាត់បង់។ ការបង្កើនទំនាក់ទំនងល្អជាមួយមនុស្សគ្រប់វ័យក្នុងសហគមន៍ដើម្បីយល់ដឹងពីតម្រូវការរបស់ពួកគាត់។ ការចេះជួយគ្នាក្នុងគ្រាអាសន្នជារឿងដែលមិនអាចខ្វះបានឡើយសម្រាប់អ្នកដែលរស់នៅរបងផ្ទះក្បែរគ្នា។ ការរស់នៅម្នាក់ឯងមិនអាចបង្កើតសហគមន៍រឹងមាំបានឡើយបើគ្មានការសហការពីអ្នកជិតខាងជុំវិញខ្លួន។ ការបង្ហាញការគោរពនិងផ្តល់តម្លៃដល់សិទ្ធិឯកជនរបស់អ្នកដទៃជួយរក្សាទំនាក់ទំនងឱ្យបានយូរអង្វែង។ ការរៀបចំការជួបជុំតូចតាចក្នុងឱកាសបុណ្យទានប្រពៃណីជាតិជួយឱ្យអ្នកភូមិកាន់តែស្គាល់គ្នាច្បាស់។ ការដោះស្រាយរាល់ការយល់ច្រឡំដោយសន្តិវិធីនិងការពិភាក្សាគ្នាដោយហេតុផល គឺជៀសវាងការប្រើហិង្សា។ សាមគ្គីភាពជាកម្លាំងដ៏មហាសាលក្នុងការអភិវឌ្ឍភូមិឃុំរបស់យើងឱ្យមានការរីកចម្រើននិងសុវត្ថិភាព។ ការពិនិត្យមើលទ្វារបង្អួចឱ្យបានត្រឹមត្រូវមុនពេលចូលគេងជាទម្លាប់ដ៏ល្អក្នុងការការពារសុវត្ថិភាព។ ការចាក់សោរបងផ្ទះឱ្យបានច្បាស់លាស់ទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់ជនខិលខូចដែលលបចូលលួចទ្រព្យសម្បត្តិ។ ត្រូវជ្រើសរើសប្រភេទសោរដែលមានគុណភាពខ្ពស់និងពិបាកក្នុងការកាត់ឬបំផ្លាញដោយឧបករណ៍ផ្សេងៗ។ ការសាងសង់របងផ្ទះឱ្យមានកម្ពស់សមរម្យនិងមានភាពរឹងមាំអាចជួយការពារសន្តិសុខបានមួយកម្រិតធំ។ ត្រូវបិទបង្អួចនិងទ្វារក្រោយផ្ទះឱ្យជិតជានិច្ចនៅពេលដែលយើងចាកចេញទៅផ្សារឬទៅបំពេញការងារ។ ការដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគន្លឹះជុំវិញផ្ទះជួយឱ្យយើងអាចតាមដានសកម្មភាពបានគ្រប់ពេល។ ត្រូវបំពាក់ប្រព័ន្ធភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវដើរនិងជុំវិញបរិវេណផ្ទះនៅពេលយប់ងងឹត។ ពន្លឺភ្លើងភ្លឺច្បាស់នៅជុំវិញផ្ទះអាចធ្វើឱ្យជនខិលខូចមិនហ៊ានមកក្បែរឬធ្វើសកម្មភាពផ្តេសផ្តាសឡើយ។ ពិនិត្យមើលដំណើរការរបស់កាមេរ៉ាសុវត្ថិភាពជារៀងរាល់ខែដើម្បីធានាថាវាថតរូបភាពបានច្បាស់ល្អ។ រក្សាទុកសោរផ្ទះនៅកន្លែងដែលមានសុវត្ថិភាពនិងមិនត្រូវលាក់ទុកនៅក្រោមផើងផ្កាឡើយ។ ត្រូវផ្លាស់ប្តូរសោរទ្វារថ្មីភ្លាមៗនៅពេលដែលយើងមានការសង្ស័យថាមានមនុស្សលួចថតចម្លងកូនសោរនោះ។ ការកាត់មែកឈើដែលដុះទ្រុបទ្រុលនៅជិតបង្អួចចេញដើម្បីកុំឱ្យក្លាយជាកន្លែងលាក់ខ្លួនរបស់ចោរ។ ទិញឧបករណ៍បំពងសំឡេងប្រកាសអាសន្នមកបំពាក់នៅតាមទ្វារចេញចូលសំខាន់ៗនៃផ្ទះសម្បែង។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការចាក់សោរទ្វារតាមរយៈទូរស័ព្ទដៃកាន់តែមានភាពងាយស្រួល។ ត្រូវរក្សាទុករបស់ទ្រព្យដែលមានតម្លៃខ្ពស់នៅក្នុងទូដែកដែលមានលេខកូដសម្ងាត់ត្រឹមត្រូវនិងរឹងមាំ។ ត្រូវជៀសវាងការទុកដាក់ម៉ូតូឬកង់នៅមុខផ្ទះដោយមិនបានចាក់សោរខ្សែកាបការពារឱ្យបានត្រឹមត្រូវ។ បង្រៀនសមាជិកគ្រួសារគ្រប់រូបឱ្យចេះប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពនិងការចាក់សោរឱ្យបានស្ទាត់ជំនាញ។ បិទវាំងននបង្អួចនៅពេលយប់ដើម្បីកុំឱ្យមនុស្សខាងក្រៅអាចមើលឃើញទ្រព្យសម្បត្តិនៅក្នុងផ្ទះបាន។ ពិនិត្យមើលស្ថានភាពរបងផ្ទះក្រែងលោមានកន្លែងណាទ្រុឌទ្រោមឬបាក់បែកដែលត្រូវជួសជុលជាបន្ទាន់។ ចិញ្ចឹមសត្វឆ្កែសម្រាប់ជួយយាមផ្ទះនិងព្រុសប្រាប់ដំណឹងនៅពេលមានមនុស្សប្លែកមុខដើរចូលមកក្បែរ។ ត្រូវរៀបចំប្រព័ន្ធការពាររន្ទះបាញ់និងបញ្ហាឆ្លងចរន្តអគ្គិភ័យនៅក្នុងផ្ទះឱ្យបានហ្មត់ចត់បំផុត។ ដកឌុយគ្រឿងអគ្គិភ័យដែលមិនប្រើប្រាស់ចេញពីព្រីនៅពេលគ្រួសារត្រូវធ្វើដំណើរទៅឆ្ងាយជាច្រើនថ្ងៃ។ ណែនាំកូនចៅមិនឱ្យបើកទ្វារឱ្យមនុស្សដែលមិនស្គាល់អត្តសញ្ញាណចូលក្នុងផ្ទះដាច់ខាតទោះក្នុងហេតុផលណាក៏ដោយ។ ត្រូវសហការជាមួយជាងជំនាញដើម្បីវាយតម្លៃពីចំណុចខ្សោយនៃប្រព័ន្ធសន្តិសុខនៅក្នុងផ្ទះរបស់យើង។ ការការពារមុនជារឿងប្រសើរជាងការតាមដោះស្រាយបញ្ហានៅពេលដែលមានរឿងរ៉ាវកើតឡើងរួចទៅហើយ។ ការបង្កើតទម្លាប់ដើរពិនិត្យជុំវិញផ្ទះម្តងទៀតមុនពេលសម្រាកចូលគេងដើម្បីធានាសុវត្ថិភាពទាំងស្រុង។ ត្រូវរក្សាបរិវេណផ្ទះឱ្យមានរបៀបរៀបរយគ្មានគំនរឈើឬវត្ថុដែលអាចឱ្យចោរប្រើសម្រាប់ឡើងលើផ្ទះបានឡើយ។ ត្រូវជួលសន្តិសុខឯកជនជួយយាមកាមលំនៅឋានណាដែលមានទំហំធំនិងមានទ្រព្យសម្បត្តិច្រើន។ ទុកដាក់កូនសោរឡាននិងម៉ូតូឱ្យឆ្ងាយពីទ្វារចេញចូលដើម្បីការពារកុំឱ្យចោរលូកដៃមកយកបានងាយ។ ការយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទះសម្បែងជួយការពារជីវិតមនុស្សនិងទ្រព្យសម្បត្តិដ៏មានតម្លៃ។ រួមគ្នាបង្កើតក្រុមល្បាតក្នុងភូមិជួយកាត់បន្ថយបទល្មើសផ្សេងៗបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ បណ្តាញទំនាក់ទំនងសង្គមដូចជាតេឡេក្រាមដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានទាន់ហេតុការណ៍។ ការបង្កើតគ្រុបរួមមួយសម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ដើម្បីងាយស្រួលទាក់ទងគ្នានៅពេលមានអាសន្ន។ រាយការណ៍ជាបន្ទាន់ទៅក្នុងក្រុមការងារនៅពេលឃើញសកម្មភាពគួរឱ្យសង្ស័យរបស់ជនមិនស្គាល់មុខ។ សហការគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសន្តិសុខភូមិឃុំមានសុវត្ថិភាព។ ចែករំលែករូបភាពឬភិនភាគរបស់មនុស្សប្លែកមុខដែលដើរតាមផ្ទះប្រជាជនដោយគ្មានមូលហេតុច្បាស់លាស់។ រៀបចំកាលវិភាគដើរល្បាតតាមដងផ្លូវក្នុងភូមិដោយមានការចូលរួមពីយុវជននិងបុរសៗក្នុងសហគមន៍។ ផ្ដល់ព័ត៌មានលឿនរហ័សជួយឱ្យសមត្ថកិច្ចអាចអន្តរាគមន៍និងឃាត់ខ្លួនជនល្មើសបានទាន់ពេលវេលា។ បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលមានការជូនដំណឹងពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុងភូមិក្បែរខាង។ ចូលរួមប្រជុំដោះស្រាយបញ្ហាសន្តិសុខភូមិឃុំឱ្យបានទៀងទាត់ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ បង្កើតឱ្យមានលេខទូរស័ព្ទទំនាក់ទំនងរួមមួយសម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់បញ្ហាបន្ទាន់។ ផ្សព្វផ្សាយព័ត៌មានស្តីពីល្បិចកលថ្មីៗរបស់ក្រុមចោរលួចចោរប្លន់ទៅដល់អ្នកភូមិឱ្យបានដឹងគ្រប់ៗគ្នា។ សាមគ្គីភាពក្នុងការតាមដានសន្តិសុខជួយឱ្យភូមិឋានរបស់យើងគ្មានល្បែងស៊ីសងនិងគ្រឿងញៀន។ គាំទ្រគ្នាទៅវិញទៅមកក្នុងការការពារសហគមន៍បង្កើតបានជាកម្លាំងសរុបប្រយុទ្ធប្រឆាំងនឹងបទល្មើស។ ដាក់ស្លាកសញ្ញាព្រមានអំពីការតាមដានសន្តិសុខដោយសហគមន៍នៅតាមច្រកចូលភូមិសំខាន់ៗ។ លើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យមានស្មារតីម្ចាស់ការលើការថែរក្សាសន្តិសុខរួមក្នុងមូលដ្ឋានរបស់ខ្លួន។ រាយការណ៍អំពីបញ្ហាភ្លើងបំភ្លឺផ្លូវ ដែលខូចខាតទៅអាជ្ញាធរដើម្បីឱ្យមានការជួសជុលឡើងវិញយ៉ាងលឿន។ ការដឹងឮពីសុខទុក្ខរបស់គ្នាទៅវិញទៅមកតាមបណ្តាញសង្គមបង្កើតបានជាស្ពានមិត្តភាពដ៏រឹងមាំ។ កាត់បន្ថយហានិភ័យផ្សេងៗបានយ៉ាងច្រើនតាមរយៈការយាមកាមដោយស្ម័គ្រចិត្តរបស់ប្រជាការពារភូមិ។ ការរក្សាការសម្ងាត់ជូនអ្នករាយការណ៍ព័ត៌មានដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងសង្គម។ ត្រូវបណ្តុះបណ្តាលសមាជិកក្រុមល្បាតអំពីរបៀបការពារខ្លួននិងការទំនាក់ទំនងជាមួយប៉ូលីសឱ្យត្រឹមត្រូវ។ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យចំគោលដៅជួយសម្រួលដល់ការគ្រប់គ្រងសន្តិសុខសហគមន៍បានល្អ។ រួមគ្នាមើលថែរក្សាទ្រព្យសម្បត្តិសាធារណៈនៅក្នុងភូមិដូចជាសាលាឆទាននិងបង្គោលភ្លើងបំភ្លឺផ្លូវ។ បង្កើនការយកចិត្តទុកដាក់ចំពោះតំបន់ងងឹត ឬផ្លូវស្ងាត់ដែលងាយនឹងកើតមានអំពើឆក់ប្លន់ផ្សេងៗ។ ជំរុញឱ្យមានការចូលរួមពីគ្រប់សមាសភាពពលរដ្ឋដោយមិនប្រកាន់ឋានៈ ឬវណ្ណៈក្នុងសង្គមឡើយ។ ការរស់នៅដោយមានបណ្តាញទំនាក់ទំនងល្អជួយឱ្យយើងមានអារម្មណ៍កក់ក្តៅនិងមិនឯកោឡើយ។ តាមដានព័ត៌មានសន្តិសុខជាតិនិងក្នុងតំបន់ដើម្បីត្រៀមលក្ខណៈបង្ការគ្រោះថ្នាក់នានាទុកជាមុន។ ផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមការងារសហគមន៍ដែលបានលះបង់កម្លាំងកាយចិត្តការពារអ្នកភូមិ។ ការសហការគ្នាជានិច្ចគឺជាសោរគន្លឹះឆ្ពោះទៅរកការបង្កើតភូមិឃុំមានសុវត្ថិភាពប្រកបដោយចីរភាព។ ការរួមដៃគ្នាបង្កើតបណ្តាញសន្តិសុខរមែងនាំមកនូវសេចក្តីសុខក្សេមក្សាន្តដល់មនុស្សគ្រប់រូប។ អប់រំណែនាំកូនចៅតូចៗកុំឱ្យដើរតាមមនុស្សប្លែកមុខដាច់ខាតទោះបីជាមានការលួងលោមដោយនំចំណីក៏ដោយ។ បង្រៀនកុមារឱ្យចេះចាំលេខទូរស័ព្ទរបស់ឪពុកម្តាយដើម្បីងាយស្រួលទាក់ទងក្នុងករណីវង្វេងផ្លូវ។ កត់ត្រាលេខទូរស័ព្ទទុកក្នុងកាតតូចមួយដាក់តាមកាតាបរៀនរបស់កូនៗជារឿងដែលគួរធ្វើបំផុត។ ណែនាំអាណាព្យាបាលគ្រប់រូបឱ្យតាមដានសកម្មភាពលេងកម្សាន្តរបស់កូនៗដោយយកចិត្តទុកដាក់ខ្ពស់។ រៀបចំកន្លែងលេងដែលមានសុវត្ថិភាពសម្រាប់កុមារនិងស្ថិតនៅក្រោមការមើលឃើញរបស់មនុស្សចាស់។ ជៀសវាងការបណ្តោយឱ្យកុមារតូចៗលេងនៅក្បែរផ្លូវថ្នល់ដែលមានចរាចរណ៍មមាញឹកនិងគ្រោះថ្នាក់។ យកចិត្តទុកដាក់មើលថែទាំជនចាស់ជរានិងជនពិការដែលរស់នៅក្នុងគ្រួសារឱ្យបានល្អប្រពៃបំផុត។ បង្កើតបរិយាកាសរស់នៅប្រកបដោយក្តីស្រឡាញ់និងការការពារចំពោះជនងាយរងគ្រោះគ្រប់រូបក្នុងភូមិ។ បង្រៀនកូនៗឱ្យស្គាល់ពីទីតាំងមានសុវត្ថិភាពដូចជាប៉ុស្តិ៍នគរបាលនៅពេលដែលពួកគេជួបគ្រោះអាសន្ន។ ពិនិត្យមើលឧបករណ៍លេងរបស់កុមារនៅក្នុងសហគមន៍ដើម្បីធានាថាមិនមានការបាក់បែកបង្ករបួសស្នាម។ ហាមឃាត់កុមារមិនឱ្យលេងក្បែរប្រភពទឹកជ្រៅៗដូចជាស្រះ ប្រឡាយ ឬទន្លេដោយគ្មានមនុស្សចាស់ទៅជាមួយ។ ណែនាំកូនៗឱ្យចេះបដិសេធចំពោះការប៉ះពាល់រាងកាយណាមួយដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។ សង្កេតមើលការផ្លាស់ប្តូរអារម្មណ៍របស់កុមារដើម្បីដឹងថាតើពួកគេជួបប្រទះបញ្ហានៅសាលារៀនឬទេ។ បង្កើតទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូនៅសាលារៀនដើម្បីរួមគ្នាតាមដានការរៀនសូត្ររបស់កូន។ ត្រូវជួយមើលថែក្មេងៗអ្នកជិតខាងនៅពេលដែលឪពុកម្តាយរបស់ពួកគេរវល់ការងារចាំបាច់មួយរយៈពេលខ្លី។ ផ្តល់អាទិភាពនិងការគោរពដល់ជនពិការនិងមនុស្សចាស់ក្នុងការទទួលបានសេវាផ្សេងៗក្នុងភូមិ។ រៀបចំផ្លូវដើរនិងជម្រាលសមរម្យសម្រាប់ជនពិការដែលជិះរទេះនៅក្នុងបរិវេណសហគមន៍របស់យើង។ បណ្តុះបណ្តាលកុមារឱ្យយល់ដឹងពីគ្រោះថ្នាក់នៃល្បែងអនឡាញនិងការប្រើប្រាស់បណ្តាញសង្គមខុសផ្លូវ។ ការកំណត់ពេលវេលានៃការលេងទូរស័ព្ទរបស់កូនៗនិងជំរុញឱ្យពួកគេលេងកីឡាដើម្បីសុខភាពរាងកាយ។ ដោះស្រាយរាល់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារដើម្បីកុំឱ្យប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តរបស់កុមារ។ ការផ្តល់ការអប់រំនិងចំណេះដឹងផ្នែកច្បាប់ការពារកុមារដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន។ បង្កើតកម្មវិធីកម្សាន្តដែលផ្តល់ចំណេះដឹងនិងការអភិវឌ្ឍជំនាញទន់សម្រាប់កុមារនៅក្នុងភូមិ។ ការការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្មជាកាតព្វកិច្ចរបស់សហគមន៍ទាំងមូលត្រូវចូលរួម។ រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗនៅពេលឃើញមានករណីសង្ស័យនៃការជួញដូរមនុស្សឬការធ្វើបាបកុមារ។ រក្សាទុកថ្នាំសង្គ្រោះនិងវត្ថុមានគ្រោះថ្នាក់ឱ្យឆ្ងាយពីដៃក្មេងដើម្បីបង្ការការលេបឬលេងដោយអចេតនា។ បង្រៀនកុមារឱ្យចេះសង្កេតនិងចងចាំភិនភាគមនុស្សជុំវិញខ្លួនដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ជួយឱ្យកុមារលូតលាស់មានប្រាជ្ញាឈ្លាសវៃនិងអាចការពារខ្លួនបានល្អ។ រួមគ្នាបង្កើតកន្លែងថែទាំកុមារដែលមានស្តង់ដារនិងតម្លៃសមរម្យសម្រាប់អ្នកម្តាយដែលត្រូវធ្វើការងារ។ ការយកចិត្តទុកដាក់លើកុមារនៅថ្ងៃនេះ គឺជាការកសាងធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃមុខ។ សេចក្តីសុខរបស់កុមារនិងជនងាយរងគ្រោះស្តែងឱ្យឃើញពីការរីកចម្រើនខាងផ្នែកសីលធម៌នៃសហគមន៍។ ចងចាំលេខទូរស័ព្ទសង្គ្រោះបន្ទាន់ឱ្យបានច្បាស់លាស់ជួយសង្គ្រោះជីវិតយើងក្នុងស្ថានភាពអាសន្ន។ កត់ត្រាលេខទូរស័ព្ទនគរបាលលេខឡានទឹកនិងលេខឡានពេទ្យនៅកន្លែងដែលងាយមើលឃើញក្នុងផ្ទះ។ ទាក់ទងទៅលេខនគរបាលជាតិ នៅពេលមានហេតុការណ៍មិនប្រក្រតី។ ត្រូវហៅឡានពន្លត់អគ្គិភ័យភ្លាមៗនៅពេលមានការឆាបឆេះកើតឡើងនៅក្នុងមូលដ្ឋាន។ ត្រូវហៅឡានពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នកជំងឺធ្ងន់ធ្ងរ។ ត្រូវទិញបំពង់ពន្លត់អគ្គិភ័យមកបំពាក់នៅក្នុងផ្ទះនិងរៀនពីរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវគ្រប់គ្នា។ ពិនិត្យកាលបរិច្ឆេទកំណត់ប្រើប្រាស់របស់បំពង់ពន្លត់អគ្គិភ័យដើម្បីធានាថាវានៅមានប្រសិទ្ធភាពជានិច្ច។ រៀបចំប្រអប់ថ្នាំសង្គ្រោះបឋមដែលមានថ្នាំសំខាន់ៗនិងបង់រុំរបួសទុកនៅក្នុងផ្ទះសម្រាប់ប្រើប្រាស់ភ្លាមៗ។ ពិភាក្សាជាមួយសមាជិកគ្រួសារអំពីផែនការជម្លៀសខ្លួនចេញពីផ្ទះនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។ រក្សាទុកឯកសារសំខាន់ៗរបស់គ្រួសារនៅក្នុងកាបូបដែលមានសុវត្ថិភាពនិងងាយស្រួលយួររត់ពេលមានអាសន្ន។ រៀបចំពិលនិងថ្មពិលបម្រុងទុកសម្រាប់ប្រើប្រាស់នៅពេលដែលមានការដាច់ចរន្តអគ្គិភ័យនៅពេលយប់។ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមដើម្បីមានចំណេះដឹងជួយសង្គ្រោះមនុស្សជុំវិញខ្លួន។ ពិនិត្យមើលប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះជារៀងរាល់ឆ្នាំដើម្បីជៀសវាងការឆ្លងចរន្តដែលអាចបង្កជាភ្លើងឆេះ។ ណែនាំសមាជិកគ្រួសារឱ្យចេះបិទវ៉ានហ្គាសនិងបិទបារ៉ែតភ្លើងមេនៅក្នុងផ្ទះនៅពេលមានអាសន្ន។ តាមដានការប្រកាសអាសន្នពីក្រសួងពាក់ព័ន្ធស្តីពីស្ថានភាពអាកាសធាតុដូចជាទឹកជំនន់ឬខ្យល់កន្ត្រាក់។ ស្តុកទុកស្បៀងអាហារក្រៀមនិងទឹកស្អាតសម្រាប់ប្រើប្រាស់រយៈពេលពីរបីថ្ងៃក្នុងគ្រាមានអាសន្នអាកាសធាតុ។ រក្សាបណ្តាញទំនាក់ទំនងទូរស័ព្ទឱ្យមានថ្មពេញជានិច្ចនៅពេលដឹងថាមានព្យុះភ្លៀងខ្លាំងជិតមកដល់។ ជៀសវាងការជ្រួលច្របល់បាត់បង់ស្មារតីនៅពេលជួបហេតុការណ៍អាសន្នព្រោះវាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ ជួយសង្គ្រោះមនុស្សចាស់និងកុមារមុនគេ នៅពេលដែលត្រូវជម្លៀសចេញពីតំបន់មានគ្រោះថ្នាក់។ រៀបចំលេខទូរស័ព្ទរបស់គ្រូពេទ្យប្រចាំគ្រួសារដើម្បីងាយស្រួលប្រឹក្សាយោបល់ផ្នែកសុខភាពបឋម។ បង្រៀនកូនៗឱ្យដឹងពីរបៀបការពារខ្លួនពីផ្សែងភ្លើងនៅពេលមានការឆេះផ្ទះ។ ត្រៀមថវិកាបម្រុងមួយចំនួនសម្រាប់ប្រើប្រាស់ដោះស្រាយបញ្ហាសុខភាពដែលកើតឡើងចៃដន្យ។ ត្រូវសហការជាមួយអ្នកភូមិក្នុងការរៀបចំផែនការសង្គ្រោះគ្រោះមហន្តរាយនៅក្នុងសហគមន៍ទាំងមូល។ កំណត់ទីតាំងជួបជុំគ្នាមួយដែលមានសុវត្ថិភាពសម្រាប់សមាជិកគ្រួសារក្រោយពេលជម្លៀសខ្លួនចេញ។ រក្សាភាពស្ងប់ស្ងាត់និងធ្វើតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងពេលមានអាសន្នធំៗ។ ការរៀបចំខ្លួនទុកជាមុនជួយកាត់បន្ថយការខូចខាតនិងអត្រាគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងច្រើនបំផុត។ ការយល់ដឹងពីវិធីពន្លត់ភ្លើងបឋមជួយទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យតូចតាចកុំឱ្យក្លាយជាធំ។ ការមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចជាខែលការពារដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្នុងសង្គម។ ការរួមដៃគ្នាថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងសហគមន៍ គឺជាការកសាងអនាគតដ៏ភ្លឺស្វាងនិងមានក្តីសុខសម្រាប់យើងទាំងអស់គ្នា។